ភ្នាក់ងារ វីង នៅតាមតំបន់ដាច់ស្រយាលបានបំប្លែងខ្លួនពីតូបលក់ចាប់ហួយសាមញ្ញ ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់ ដែលជួយឱ្យប្រជាកសិករអាចទទួលប្រាក់បញ្ញើពីសាច់ញាតិនៅភ្នំពេញបានភ្លាមៗតាមរយៈលេខកូដសម្ងាត់។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈការផ្ដល់ស្លាកយីហោ និងប្រព័ន្ធបច្ចេកវិទ្យាដល់អ្នកភូមិ ដើម្បីផ្ដល់សេវាកម្មបង់ថ្លៃអគ្គិសនី និងទឹកស្អាតរដ្ឋ ដែលជួយសន្សំសំចៃពេលវេលាធ្វើដំណើររបស់អ្នកភូមិបានយ៉ាងច្រើន។ ការប្រើប្រាស់កម្មវិធី អេស៊ីលីដា ម៉ូប៊ែល (ACLEDA Mobile) តាមរយៈភ្នាក់ងារក្នុងស្រុក បានជួយជំរុញឱ្យការទូទាត់ប្រាក់ក្នុងអាជីវកម្មមីក្រូហ្វ្រេនឆាយកាន់តែមានសុវត្ថិភាពខ្ពស់ និងកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ដែលងាយនឹងខូចខាត។ ភ្នាក់ងារ អ៊ីម៉ាន់នី (eMoney) បានដើរតួជាស្ពានចម្លងដ៏សំខាន់សម្រាប់ប្រជាជននៅតាមព្រំដែន ក្នុងការផ្ទេរប្រាក់ និងទូទាត់សេវាកម្មទូរស័ព្ទដៃ ដែលជួយឱ្យការទំនាក់ទំនងឆ្លងប្រទេសកាន់តែមានភាពរលូន និងចំណាយតិច។ ប្រព័ន្ធ បាគង (Bakong) ដែលបង្កើតឡើងដោយធនាគារជាតិកម្ពុជា បានក្លាយជាឆ្អឹងខ្នងនៃប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់មីក្រូហ្វ្រេនឆាយទាំងអស់ ដែលអនុញ្ញាតឱ្យការវេរលុយឆ្លងធនាគារអាចធ្វើទៅបានដោយមិនចាំបាច់បង់សេវាបន្ថែម។ គំរូអាជីវកម្ម ទឹកស្អាត ១០០១ មិនត្រឹមតែផ្ដល់នូវទឹកបរិភោគដែលមានស្ដង់ដារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱ្យមាន "សហគ្រិនទឹកស្អាត" ដែលជាអ្នកគ្រប់គ្រងស្ថានីយចម្រោះទឹកផ្ទាល់នៅក្នុងសហគមន៍របស់ខ្លួន។ ក្រុមហ៊ុនមេបានរៀបចំប្រព័ន្ធត្រួតពិនិត្យគុណភាពទឹកតាមរយៈមន្ទីរពិសោធន៍ចល័ត ដើម្បីធានាថាទឹកដែលចែកចាយដោយភ្នាក់ងារមីក្រូហ្វ្រេនឆាយទាំងអស់ គឺគ្មានមេរោគ និងសារធាតុពុលដែលបង្កគ្រោះថ្នាក់ដល់កុមារ។ សហគ្រិនទឹកស្អាតទទួលបានការបណ្ដុះបណ្ដាលអំពីរបៀបដឹកជញ្ជូនប៊ីដុងទឹកដោយប្រើប្រាស់ម៉ូតូសណ្ដោងរ៉ឺម៉ក ដែលជាមធ្យោបាយធ្វើដំណើរដ៏មានប្រសិទ្ធភាពបំផុតនៅលើផ្លូវលំដែលពិបាកធ្វើដំណើរនៅតាមជនបទ។ ការប្រើប្រាស់ "ប័ណ្ណទឹកស្អាត" តាមរយៈមីក្រូហ្វ្រេនឆាយ បានជួយឱ្យគ្រួសារដែលមានចំណូលទាបបំផុត អាចទទួលបានទឹកបរិភោគដែលមានសុវត្ថិភាព តាមរយៈការឧបត្ថម្ភពីអង្គការដៃគូក្នុងស្រុក។ ភាពជោគជ័យនៃមីក្រូហ្វ្រេនឆាយទឹកស្អាត បានក្លាយជាគំរូសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ក្នុងការដោះស្រាយបញ្ហាកង្វះខាតទឹកបរិភោគតាមរយៈការធ្វើអាជីវកម្មបែបសង្គម។ ក្រុមហ៊ុន អាយឌីអ៊ី (iDE) តាមរយៈបណ្ដាញ Leap បានជ្រើសរើស "ភ្នាក់ងារកសិកម្មឆ្លាតវៃ" ដែលជាអ្នកមានបទពិសោធន៍ដាំដុះក្នុងភូមិ ឱ្យធ្វើជាអ្នកចែកចាយគ្រាប់ពូជបន្លែដែលធន់នឹងការប្រែប្រួលអាកាសធាតុ។ ភ្នាក់ងារទាំងនេះទទួលបានសិទ្ធិប្រើប្រាស់ម៉ាកយីហោ និងការផ្សព្វផ្សាយពីក្រុមហ៊ុនមេ ដើម្បីកសាងទំនុកចិត្តជាមួយកសិករដទៃទៀតក្នុងការប្រើប្រាស់ជីសរីរាង្គដែលជួយថែរក្សាគុណភាពដីបានយូរអង្វែង។ មីក្រូហ្វ្រេនឆាយ ដ្រូនកសិកម្ម បានផ្ដល់ឱកាសឱ្យយុវជនដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈ អាចត្រឡប់មកភូមិកំណើតវិញដើម្បីផ្ដល់សេវាកម្មបាញ់ថ្នាំ និងជីកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិ។ ការប្រើប្រាស់ដ្រូនមិនត្រឹមតែចំណេញពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយការពារសុខភាពកសិករពីការប៉ះពាល់ផ្ទាល់ជាមួយសារធាតុគីមីក្នុងពេលបាញ់ថ្នាំលើដំណាំស្រូវ ឬចម្ការដំឡូងមី។ ក្រុមហ៊ុនមេផ្ដល់នូវសេវាកម្មធានារ៉ាប់រង និងការជួសជុលឧបករណ៍ដ្រូនដល់ភ្នាក់ងារតាមភូមិ ដែលជួយកាត់បន្ថយការបារម្ភពីរឿងឧបករណ៍ខូចខាតក្នុងពេលប្រតិបត្តិការជាក់ស្ដែង។ ក្រុមហ៊ុន អូក្រាសូឡា (Okra Solar) បាននាំយកបច្ចេកវិទ្យា "បណ្ដាញអគ្គិសនីខ្នាតតូច" មកដាក់ឱ្យអនុវត្តតាមរយៈមីក្រូហ្វ្រេនឆាយ ដែលអនុញ្ញាតឱ្យអ្នកភូមិអាចចែកចាយភ្លើងសូឡាពីផ្ទះមួយទៅផ្ទះមួយបាន។ ភ្នាក់ងារសូឡាក្នុងភូមិមានភារកិច្ចដំឡើង និងតាមដានការប្រើប្រាស់អគ្គិសនីតាមរយៈប្រព័ន្ធពពក ដែលជួយឱ្យការគ្រប់គ្រងថាមពលមានភាពច្បាស់លាស់ និងមិនមានការខ្ជះខ្ជាយ។ ការប្រើប្រាស់គំរូ "បង់ប្រាក់តាមការប្រើប្រាស់" ជួយឱ្យគ្រួសារកសិករអាចមានពន្លឺភ្លើងប្រើប្រាស់នៅពេលយប់ ដោយគ្រាន់តែបង់ប្រាក់តិចតួចតាមរយៈទូរស័ព្ទដៃ ដែលស្មើនឹងតម្លៃទិញប្រេងកាតកាលពីមុន។ មីក្រូហ្វ្រេនឆាយចង្រ្កានសន្សំសំចៃថាមពល ជួយឱ្យភ្នាក់ងារលក់អាចបង្ហាញពីប្រសិទ្ធភាពនៃការដុតអុស ដែលជួយកាត់បន្ថយការបំភាយផ្សែងពុលចូលក្នុងសួតរបស់ស្ត្រី និងកុមារក្នុងពេលចម្អិនអាហារ។ ក្រុមហ៊ុន មេហ្គាឡីស (Mega Lease) បានផ្ដល់នូវកញ្ចប់ហិរញ្ញវត្ថុសម្រាប់មីក្រូហ្វ្រេនឆាយគ្រឿងចក្រកសិកម្ម ដែលជួយឱ្យសហគ្រិនក្នុងស្រុកមានលទ្ធភាពជួលម៉ាស៊ីនច្រូតស្រូវទំនើបៗមកបម្រើដល់កសិករក្នុងភូមិ។ ហ្វ្រេនឆាយ កាហ្វេដំរី (Elephant Coffee) បានរចនាតូបលក់ដែលមានលក្ខណៈជា "រ៉ឺម៉កចល័ត" ដើម្បីឱ្យអ្នកលក់អាចផ្លាស់ប្តូរទីតាំងទៅតាមតម្រូវការអតិថិជន ដូចជានៅក្បែរសាលារៀន ឬកន្លែងប្រជុំជន។ ក្រុមហ៊ុនមេផ្គត់ផ្គង់នូវគ្រាប់កាហ្វេដែលដាំដុះនៅខេត្តមណ្ឌលគិរី ដែលជួយលើកកម្ពស់ផលិតផលខ្មែរ និងធានាបាននូវរសជាតិឆ្ងាញ់ប្លែកដែលខុសពីកាហ្វេដទៃទៀត។ មីក្រូហ្វ្រេនឆាយ យីហោនំបុ័ង ដែលមានរូបមន្តជាក់លាក់ បានជួយឱ្យអ្នកលក់តាមផ្សារអាចមានរបររកស៊ីដែលមានស្ដង់ដារអនាម័យ និងមានការវេចខ្ចប់យ៉ាងស្រស់ស្អាតដែលទាក់ទាញចិត្តអតិថិជនវ័យក្មេង។ ការបណ្ដុះបណ្ដាលលើ "បច្ចេកទេសឆុងភេសជ្ជៈ" និង "ការបម្រើអតិថិជន" ជួយឱ្យអ្នកលក់មីក្រូហ្វ្រេនឆាយមានភាពអាជីពខ្ពស់ ដែលអាចប្រកួតប្រជែងជាមួយហាងធំៗនៅក្នុងទីរួមខេត្តបាន។ តម្លៃផលិតផលត្រូវបានកំណត់ឱ្យសមស្របទៅនឹងកម្រិតជីវភាពរបស់អ្នកភូមិ ដែលធ្វើឱ្យអាជីវកម្មនេះអាចរីកដុះដាលបានយ៉ាងរហ័សក្នុងរយៈពេលដ៏ខ្លី។ ក្រុមហ៊ុន ជេអែនធី អ៊ិចប្រេស (J&T Express) បានផ្ដល់សិទ្ធិឱ្យសហគ្រិនជនបទបើក "ចំណុចទទួល និងផ្ញើទំនិញ" ដែលជួយសម្រួលដល់ការផ្ញើកសិផលពីភូមិទៅកាន់ទីក្រុងភ្នំពេញបានក្នុងរយៈពេលតែមួយថ្ងៃ។ ភ្នាក់ងារដឹកជញ្ជូនទាំងនេះទទួលបានការបណ្ដុះបណ្ដាលអំពីរបៀបប្រើប្រាស់កម្មវិធីលើទូរស័ព្ទ ដើម្បីតាមដានស្ថានភាពទំនិញ ដែលផ្ដល់ភាពជឿជាក់ខ្ពស់ដល់ទាំងអ្នកផ្ញើ និងអ្នកទទួល។ គំរូមីក្រូហ្វ្រេនឆាយនេះបានជួយជំរុញឱ្យអាជីវកម្មអនឡាញនៅតាមបណ្ដាខេត្តមានសន្ទុះខ្លាំង ព្រោះសេវាកម្មដឹកជញ្ជូនមានតម្លៃថោក និងអាចទៅដល់គ្រប់ទីកន្លែង។ ការប្រើប្រាស់ "ឃ្លាំងចែកចាយថ្នាក់ស្រុក" តាមរយៈហ្វ្រេនឆាយ ជួយឱ្យក្រុមហ៊ុនធំៗអាចនាំយកទំនិញចាំបាច់មកស្តុកទុកជិតដៃអ្នកភូមិបំផុត ដែលជួយកាត់បន្ថយបញ្ហាដាច់ស្តុកទំនិញ។ យុវជនក្នុងភូមិទទួលបានការងារធ្វើជាអ្នកដឹកជញ្ជូនអីវ៉ាន់ដល់ផ្ទះ ដែលជួយឱ្យពួកគាត់មានចំណូលទៀងទាត់ដោយមិនចាំបាច់ចាកចេញពីគ្រួសារ។ ក្រុមហ៊ុនមេបានបង្កើត "បណ្ណាល័យវីដេអូ" ជាភាសាខ្មែរ ដើម្បីឱ្យម្ចាស់មីក្រូហ្វ្រេនឆាយអាចចូលទៅរៀនពីរបៀបជួសជុលម៉ាស៊ីន ឬយុទ្ធសាស្ត្រលក់ថ្មីៗបានដោយខ្លួនឯងតាមរយៈស្មាតហ្វូន។ ការប្រើប្រាស់ Telegram Group ជាបណ្ដាញទំនាក់ទំនងរវាងក្រុមហ៊ុនមេ និងភ្នាក់ងាររាប់ពាន់នាក់ ជួយឱ្យការដោះស្រាយបញ្ហាបច្ចេកទេសអាចធ្វើទៅបានភ្លាមៗ និងមានប្រសិទ្ធភាព។ វគ្គបណ្ដុះបណ្ដាល "ភាពជាអ្នកដឹកនាំអាជីវកម្ម" ជួយឱ្យអ្នកភូមិខ្មែរចេះរៀបចំផែនការហិរញ្ញវត្ថុគ្រួសារ និងការវិនិយោគបន្ត ដើម្បីពង្រីកសាខាអាជីវកម្មរបស់ខ្លួននៅថ្ងៃអនាគត។ មីក្រូហ្វ្រេនឆាយបានបង្រៀនឱ្យអ្នកភូមិចេះប្រើប្រាស់ QR Code សម្រាប់ការទូទាត់ប្រាក់ ដែលជាជំហានដ៏សំខាន់ក្នុងការកសាងសង្គមឌីជីថលនៅកម្ពុជាពីថ្នាក់មូលដ្ឋាន។ ការផ្ដល់ "វិញ្ញាបនបត្របញ្ជាក់សមត្ថភាព" ដល់ភ្នាក់ងារ ជួយលើកកម្ពស់តម្លៃនៃវិជ្ជាជីវៈរបស់ពួកគាត់ និងធ្វើឱ្យពួកគាត់មានមោទនភាពចំពោះការងារដែលកំពុងធ្វើ។ ការកើនឡើងនៃមីក្រូហ្វ្រេនឆាយជនបទ បានរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយគម្លាតចំណូលរវាងអ្នកទីក្រុង និងអ្នកជនបទ តាមរយៈការបង្កើតឱកាសសេដ្ឋកិច្ចស្មើៗគ្នា។ គំរូនេះជួយឱ្យកម្ពុជាអាចសម្រេចបាននូវគោលដៅ "បរិយាបន្នហិរញ្ញវត្ថុ" ដែលមានន័យថាប្រជាជនគ្រប់រូបអាចទទួលបានសេវាធនាគារបាន ទោះបីជាគាត់រស់នៅកន្លែងណាក៏ដោយ។ ការកាត់បន្ថយការចំណាកស្រុកដោយសារមីក្រូហ្វ្រេនឆាយ ជួយឱ្យកុមារនៅតាមជនបទទទួលបានការមើលថែទាំដិតដល់ពីឪពុកម្ដាយ ដែលជាគ្រឹះនៃសុភមង្គលគ្រួសារ។ អាជីវកម្មខ្នាតតូចទាំងនេះបានក្លាយជាប្រភពចំណូលពន្ធសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជួយឱ្យមានថវិកាបន្ថែមសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិឃុំ។ មីក្រូហ្វ្រេនឆាយគឺជាការតស៊ូរបស់សហគ្រិនខ្មែរក្នុងការបង្ហាញថា បច្ចេកវិទ្យា និងអាជីវកម្មស្ដង់ដារអាចដំណើរការបានគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។ ក្រុមហ៊ុនមេប្រើប្រាស់យុទ្ធសាស្ត្រ "តូបគំរូ" ដែលមានពណ៌ឆើតឆាយ និងស្លាកសញ្ញាធំៗ ដើម្បីឱ្យអ្នកភូមិងាយស្រួលសម្គាល់ និងបង្កើតឱ្យមានភាពទាក់ទាញខ្លាំងជាងតូបលក់ដូរធម្មតា។ ការរៀបចំឱ្យមាន "ថ្ងៃសម្ពោធសាខាថ្មី" នៅក្នុងភូមិ ដោយមានការចាក់មេក្រូផ្សព្វផ្សាយ និងការផ្ដល់ជូនកាដូអនុស្សាវរីយ៍ ជួយឱ្យអាជីវកម្មទទួលបានការចាប់អារម្មណ៍ភ្លាមៗពីអ្នកជិតខាង។ ភ្នាក់ងារមីក្រូហ្វ្រេនឆាយត្រូវបានបង្រៀនឱ្យប្រើប្រាស់ "បច្ចេកទេសនិយាយបញ្ចុះបញ្ចូល" បែបខ្មែរសាមញ្ញៗ ដើម្បីពន្យល់ពីគុណប្រយោជន៍នៃផលិតផលដល់មនុស្សចាស់ដែលមិនសូវយល់ពីបច្ចេកវិទ្យា។ ការប្រើប្រាស់ "អាវឯកសណ្ឋាន" ដែលមានរូបសញ្ញាក្រុមហ៊ុន ជួយឱ្យភ្នាក់ងារមើលទៅមានវិជ្ជាជីវៈខ្ពស់ និងបង្កើនទំនុកចិត្តដល់អតិថិជនក្នុងការចាយវាយប្រាក់កាសជាមួយពួកគាត់។ ក្រុមហ៊ុន វីង (Wing) តែងតែផ្ដល់នូវសម្ភារៈតុបតែងហាងឥតគិតថ្លៃដល់ភ្នាក់ងារឆ្នើម ដែលជួយឱ្យតូបលក់ដូរនៅតាមជនបទមានសោភ័ណភាពស្រស់ស្អាតដូចហាងនៅទីក្រុង។ ការបង្កើត "កម្មវិធីសន្សំពិន្ទុ" សម្រាប់អ្នកភូមិដែលប្រើប្រាស់សេវាកម្មហ្វ្រេនឆាយញឹកញាប់ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការរក្សាម៉ូយឱ្យនៅជាប់ជាមួយអាជីវកម្មបានយូរអង្វែង។ ភ្នាក់ងារចែកចាយ ទឹកស្អាត ១០០១ ប្រើប្រាស់ "ស្លាកសញ្ញាបញ្ជាក់កាលបរិច្ឆេទផលិត" នៅលើប៊ីដុងទឹក ដើម្បីបង្ហាញពីភាពស្មោះត្រង់ និងការយកចិត្តទុកដាក់លើសុខភាពអ្នកប្រើប្រាស់។ ការផ្សព្វផ្សាយតាមរយៈ "មេភូមិ ឬអ្នកមានឥទ្ធិពលក្នុងសហគមន៍" ជួយឱ្យមីក្រូហ្វ្រេនឆាយថ្មីៗអាចជ្រាបចូលក្នុងទីផ្សារជនបទបានលឿនជាងការប្រើប្រាស់ពាណិជ្ជកម្មតាមទូរទស្សន៍។ ក្រុមហ៊ុនមេផ្ដល់នូវ "សៀវភៅណែនាំអំពីការលក់" ដែលមានរូបភាពច្រើនជាងអក្សរ ដើម្បីឱ្យអាជីវករដែលមិនបានរៀនសូត្រខ្ពស់ក៏អាចយល់ពីរបៀបធ្វើទីផ្សារបានដែរ។ អាជីវកម្មមីក្រូហ្វ្រេនឆាយនៅកម្ពុជាតែងតែចូលរួមក្នុង "បុណ្យភូមិ ឬពិធីជប់លៀងសហគមន៍" ដើម្បីពង្រឹងទំនាក់ទំនងរវាងម៉ាកយីហោ និងអ្នកភូមិឱ្យកាន់តែជិតស្និទ្ធ។ ក្រុមហ៊ុនមេប្រើប្រាស់ "ឃ្លាំងចែកចាយថ្នាក់ខេត្ត" ដើម្បីរក្សាស្តុកទំនិញឱ្យនៅជិតភ្នាក់ងារបំផុត ដែលជួយកាត់បន្ថយបញ្ហាដាច់ទំនិញលក់នៅពេលមានតម្រូវការហក់ឡើងខ្ពស់។ ប្រព័ន្ធបញ្ជាទិញទំនិញតាមរយៈកម្មវិធី Mobile App ជួយឱ្យភ្នាក់ងារភូមិអាចដឹងពីចំនួនទំនិញដែលនៅសល់ក្នុងស្តុក និងចំនួនទឹកប្រាក់ដែលត្រូវបង់ឱ្យក្រុមហ៊ុនមេបានភ្លាមៗ។ ការប្រើប្រាស់ "ឡានដឹកទំនិញរួមគ្នា" រវាងក្រុមហ៊ុនហ្វ្រេនឆាយផ្សេងៗគ្នា ជួយកាត់បន្ថយថ្លៃដឹកជញ្ជូន និងធ្វើឱ្យតម្លៃទំនិញនៅតាមភូមិមិនឡើងថ្លៃហួសហេតុ។ ភ្នាក់ងារនីមួយៗទទួលបាន "លេខកូដសម្គាល់ខ្លួន" ដែលជួយឱ្យក្រុមហ៊ុនមេអាចតាមដានសកម្មភាពលក់ និងផ្ដល់រង្វាន់លើកទឹកចិត្តបានចំគោលដៅ និងមានតម្លាភាព។ ម្ចាស់មីក្រូហ្វ្រេនឆាយត្រូវបានបង្រៀនឱ្យចេះ "រៀបចំទំនិញតាមកាលបរិច្ឆេទ" ដើម្បីធានាថាអតិថិជនទទួលបានតែផលិតផលដែលថ្មី និងមានគុណភាពជានិច្ច។ ក្រុមហ៊ុនមេផ្ដល់នូវ "ទូត្រជាក់ ឬធ្នើដាក់ទំនិញស្ដង់ដារ" ដែលជួយការពារផលិតផលពីកម្ដៅថ្ងៃ និងធូលីដី ដែលជាបញ្ហាប្រឈមធំនៅតាមដងផ្លូវជនបទ។ ការប្រើប្រាស់ "ម៉ូតូដឹកជញ្ជូនខ្នាតតូច" ជួយឱ្យភ្នាក់ងារអាចដឹកទំនិញទៅដល់ផ្ទះអតិថិជនដែលស្ថិតនៅក្នុងផ្លូវលំតូចៗ ដែលឡានធំមិនអាចចូលទៅដល់បាន។ ប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់តាមរយៈ QR Code ជួយឱ្យម្ចាស់អាជីវកម្មមិនបាច់បារម្ភពីរឿងបាត់បង់លុយ ឬការចាយប្រាក់ក្លែងក្លាយពីសំណាក់ជនខិលខូច។ ក្រុមហ៊ុនមេតែងតែរៀបចំ "វគ្គត្រួតពិនិត្យបច្ចេកទេសប្រចាំខែ" ដើម្បីធានាថាម៉ាស៊ីនចម្រោះទឹក ឬឧបករណ៍សូឡានៅតាមភូមិនៅតែដំណើរការបានល្អឥតខ្ចោះ។ បញ្ហាប្រឈមធំមួយគឺ "ការដាច់ចរន្តអគ្គិសនីញឹកញាប់" នៅតាមជនបទ ដូច្នេះក្រុមហ៊ុនមេបានផ្ដល់នូវ "អាគុយបម្រុង" ដើម្បីឱ្យភ្នាក់ងារវេរលុយនៅតែអាចបម្រើអតិថិជនបាន។ ដើម្បីដោះស្រាយបញ្ហា "អ៊ីនធឺណិតខ្សោយ" ក្រុមហ៊ុនហ្វ្រេនឆាយបានប្រើប្រាស់ប្រព័ន្ធ Offline Mode ក្នុងកម្មវិធីទូរស័ព្ទ ដែលអនុញ្ញាតឱ្យកត់ត្រាទិន្នន័យទុកសិនមុននឹងបញ្ជូនទៅប្រព័ន្ធមេ។ ក្នុងករណីមាន "ការប្រកួតប្រជែងមិនស្មោះត្រង់" ពីអាជីវកម្មគ្មានច្បាប់ ក្រុមហ៊ុនមេជួយផ្ដល់ការគាំទ្រផ្នែកច្បាប់ និងការបកស្រាយពីគុណភាពស្ដង់ដារដល់អាជ្ញាធរមូលដ្ឋាន។ ដើម្បីទប់ទល់នឹង "បញ្ហាអតិផរណា និងតម្លៃទំនិញឡើងថ្លៃ" ក្រុមហ៊ុនមេប្រើប្រាស់យុទ្ធសាស្ត្រ "ទិញចូលក្នុងបរិមាណច្រើន" ដើម្បីរក្សាតម្លៃលក់ឱ្យនៅថេរសម្រាប់ភ្នាក់ងារភូមិ។ ក្នុងរដូវវស្សាដែលផ្លូវពិបាកធ្វើដំណើរ ភ្នាក់ងារត្រូវបានណែនាំឱ្យ "ស្តុកទំនិញទុកមុនឱ្យបានច្រើន" ដើម្បីការពារការដាច់ទំនិញដោយសារឡានដឹកជញ្ជូនចូលមិនដល់។ ការដោះស្រាយបញ្ហា "ការជឿទំនិញ" ពីអ្នកជិតខាង ក្រុមហ៊ុនមេបានផ្ដល់នូវ "ប្រព័ន្ធគ្រប់គ្រងបំណុល" ដែលជួយឱ្យភ្នាក់ងារអាចកត់ត្រា និងដឹងពីសមតុល្យប្រាក់ឱ្យបានច្បាស់លាស់។ ដើម្បីការពារ "ការលួចចម្លងម៉ាកយីហោ" ក្រុមហ៊ុនមេប្រើប្រាស់ "ស្លាកសញ្ញាការពារការក្លែងបន្លំ" ដែលមានតែភ្នាក់ងារផ្លូវការប៉ុណ្ណោះដែលមានសិទ្ធិប្រើប្រាស់។ ការបណ្ដុះបណ្ដាលលើ "សុវត្ថិភាពការងារ" ជួយឱ្យភ្នាក់ងារជៀសផុតពីគ្រោះថ្នាក់ក្នុងពេលប្រើប្រាស់ឧបករណ៍អគ្គិសនី ឬគ្រឿងចក្រកសិកម្មធុនធ្ងន់។ ក្រុមហ៊ុនមេតែងតែផ្ដល់នូវ "កញ្ចប់ធានារ៉ាប់រងអាជីវកម្ម" ដែលជួយប៉ះប៉ូវការខាតបង់ដល់ភ្នាក់ងារក្នុងករណីមានគ្រោះធម្មជាតិដូចជា ទឹកជំនន់ ឬខ្យល់កន្ត្រាក់។ មីក្រូហ្វ្រេនឆាយបានក្លាយជា "សាលាបង្រៀនរកស៊ី" ដ៏សំខាន់សម្រាប់អ្នកភូមិ ដែលមិនធ្លាប់ដឹងពីរបៀបធ្វើបញ្ជីចំណូលចំណាយ ឬយុទ្ធសាស្ត្រលក់ពីមុនមក។ ការរីកចម្រើននៃអាជីវកម្មនេះជួយឱ្យ "សហគមន៍ជនបទមានភាពរស់រវើក" និងកាត់បន្ថយភាពស្ងប់ស្ងាត់ដោយសារយុវជនមិនចាំបាច់ចាកចេញពីភូមិទៅរកការងារធ្វើនៅទីក្រុង។ ស្ត្រីខ្មែរដែលធ្លាប់តែធ្វើការងារផ្ទះ បានក្លាយជា "ម្ចាស់សហគ្រាសខ្នាតតូច" ដែលមានសមត្ថភាពរកចំណូលបានច្រើនជាងស្វាមីរបស់ខ្លួនក្នុងករណីខ្លះ។ ការនាំមកនូវ "ស្ដង់ដារអន្តរជាតិ" មកដល់ភូមិឃុំ ជួយលើកកម្ពស់មោទនភាពជាតិ និងបង្ហាញថាខ្មែរអាចធ្វើអ្វីបានគ្រប់យ៉ាងឱ្យតែមានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ។ នាពេលអនាគត មីក្រូហ្វ្រេនឆាយនឹងផ្ដោតលើ "ផលិតផលកែច្នៃក្នុងស្រុក" ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងជួយបង្កើនតម្លៃបន្ថែមដល់កសិផលខ្មែរ។ ការប្រើប្រាស់ "ថាមពលបៃតង និងបច្ចេកវិទ្យាបញ្ឈប់ការប្រើប្រាស់ផ្លាស្ទិក" នៅក្នុងហ្វ្រេនឆាយ នឹងជួយឱ្យភូមិឃុំខ្មែរមានបរិស្ថានស្អាត និងមាននិរន្តរភាពយូរអង្វែង។ មីក្រូហ្វ្រេនឆាយនឹងក្លាយជា "ឆ្អឹងខ្នងនៃសេដ្ឋកិច្ចឌីជីថល" ដែលជួយឱ្យប្រជាជនគ្រប់រូបអាចទទួលបានសេវាកម្មទំនើបៗតាមរយៈតែទូរស័ព្ទដៃមួយគ្រឿងប៉ុណ្ណោះ។ ការបង្កើត "បណ្ដាញសហគ្រិនជនបទ" នឹងជួយឱ្យមានការដោះដូរទំនិញរវាងភូមិមួយទៅភូមិមួយទៀតបានកាន់តែងាយស្រួល និងចំណេញពេលវេលា។ កិច្ចសហការរវាង "រដ្ឋ និងឯកជន" ក្នុងការគាំទ្រមីក្រូហ្វ្រេនឆាយ នឹងជួយឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ មីក្រូហ្វ្រេនឆាយមិនមែនគ្រាន់តែជាការរកស៊ីដើម្បីចំណេញលុយប៉ុណ្ណោះទេ តែវាគឺជា "ការផ្លាស់ប្តូរផ្នត់គំនិត" ឱ្យមនុស្សចេះជួយខ្លួនឯង និងជួយសហគមន៍ឱ្យរីកចម្រើនជាមួយគ្នា។ ដំបូងបង្អស់ អ្នកត្រូវ "សិក្សាពីតម្រូវការក្នុងភូមិ" ថាតើអ្នកភូមិចង់បានអ្វីជាងគេ រវាងសេវាផ្ទេរប្រាក់ ទឹកស្អាត ឬគ្រឿងកសិកម្ម ដើម្បីជ្រើសរើសក្រុមហ៊ុនហ្វ្រេនឆាយឱ្យបានត្រឹមត្រូវ។ បន្ទាប់មក អ្នកត្រូវ "ទាក់ទងទៅក្រុមហ៊ុនមេ" តាមរយៈលេខទូរស័ព្ទ ឬគេហទំព័រផ្លូវការ ដើម្បីសាកសួរពីលក្ខខណ្ឌ និងទុនវិនិយោគដំបូងដែលត្រូវការ។ ក្រុមហ៊ុនមេនឹងចុះមក "វាយតម្លៃទីតាំងផ្ទះរបស់អ្នក" ដើម្បីធានាថាវាស្ថិតនៅកន្លែងដែលមានមនុស្សឆ្លងកាត់ច្រើន និងមានសុវត្ថិភាពសម្រាប់ការរកស៊ី។ អ្នកនឹងត្រូវ "ចុះកិច្ចសន្យាផ្លូវការ" ដែលក្នុងនោះមានចែងច្បាស់លាស់ពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នក រួមទាំងការធានាលើគុណភាពផលិតផលពីក្រុមហ៊ុនមេ។ ការចូលរួម "វគ្គបណ្ដុះបណ្ដាលអាជីព" គឺជាជំហានមិនអាចខ្វះបាន ដែលក្នុងនោះអ្នកនឹងរៀនពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង និងបច្ចេកទេសលក់ជាក់ស្ដែង។ អ្នកនឹងទទួលបាន "កញ្ចប់សម្ភារៈចាប់ផ្ដើម" ដែលមានដូចជា គ្រឿងម៉ាស៊ីន ស្លាកយីហោ និងទំនិញដំបូងសម្រាប់លក់សាកល្បង។ ការរៀបចំ "ពិធីសម្ពោធតូចមួយ" ក្នុងចំណោមអ្នកជិតខាង និងមិត្តភក្តិ នឹងជួយឱ្យអាជីវកម្មរបស់អ្នកចាប់ផ្ដើមដោយមានម៉ូយគាំទ្រភ្លាមៗ។ ក្រុមហ៊ុនមេនឹងបញ្ជូន "អ្នកជំនាញចុះមកណែនាំផ្ទាល់" ក្នុងសប្ដាហ៍ដំបូងនៃការបើកលក់ ដើម្បីជួយដោះស្រាយបញ្ហាដែលកើតឡើងក្នុងពេលប្រតិបត្តិការដំបូង។ អ្នកត្រូវ "រក្សាស្តង់ដារដែលក្រុមហ៊ុនកំណត់" ឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីរក្សាម៉ាកយីហោឱ្យនៅតែមានតម្លៃ និងទទួលបានការគាំទ្រយូរអង្វែង។ ការតាមដាន "របាយការណ៍លក់ប្រចាំថ្ងៃ" នឹងជួយឱ្យអ្នកដឹងពីចំណុចខ្សោយដែលត្រូវកែលម្អ ដើម្បីបង្កើនប្រាក់ចំណេញឱ្យបានកាន់តែច្រើនឡើង។ ជាការសន្និដ្ឋានរួម គំរូមីក្រូហ្វ្រេនឆាយបានបង្ហាញខ្លួនជាកម្លាំងចលករដ៏មានឥទ្ធិពលបំផុត ក្នុងការផ្លាស់ប្តូរមុខមាត់សេដ្ឋកិច្ចជនបទនៅកម្ពុជា ពីការរកស៊ីតាមយថាកម្ម មកជាការរកស៊ីដែលមានប្រព័ន្ធគ្រប់គ្រងតាមស្ដង់ដារបច្ចេកទេស និងវិទ្យាសាស្ត្រពិតប្រាកដ។ ភាពជោគជ័យនៃភ្នាក់ងារវេរលុយដូចជា វីង (Wing) និង ទ្រូម៉ាន់នី (TrueMoney) គឺជាសក្ខីភាពដែលមិនអាចប្រកែកបានថា ប្រជាជនកម្ពុជាគ្រប់រូប ទោះស្ថិតក្នុងស្ថានភាពជីវភាពបែបណាក៏ដោយ ក៏មានសមត្ថភាពខ្ពស់ក្នុងការទទួលយក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិតប្រចាំថ្ងៃរបស់ពួកគាត់។ តាមរយៈការផ្ដល់អំណាចដល់ "សហគ្រិនថ្នាក់មូលដ្ឋាន" គំរូនេះបានជួយកសាងនូវភាពធន់នៃសេដ្ឋកិច្ចសហគមន៍ ដែលធ្វើឱ្យគ្រួសារកសិករខ្មែរអាចមានលទ្ធភាពទប់ទល់នឹងវិបត្តិនានាបានយ៉ាងរឹងមាំ ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើជំនួយពីខាងក្រៅ។ ការបណ្តុះបណ្តាលនូវជំនាញវិជ្ជាជីវៈ និងសហគ្រិនភាពតាមរយៈមីក្រូហ្វ្រេនឆាយ បានក្លាយជាការវិនិយោគលើធនធានមនុស្សដ៏ធំសម្បើមមួយ ដែលនឹងជួយជម្រុញឱ្យកម្ពុជាសម្រេចបាននូវការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពយូរអង្វែង។ គំរូមីក្រូហ្វ្រេនឆាយមិនមែនគ្រាន់តែជាឧបករណ៍សម្រាប់រកប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា "ពន្លឺនៃក្តីសង្ឃឹម" ដែលជួយឱ្យបងប្អូនកសិករខ្មែរគ្រប់រូបយល់ឃើញថា ភាពមានបាន និងភាពជោគជ័យក្នុងអាជីវកម្ម គឺជាអ្វីដែលពួកគាត់អាចសម្រេចបាននៅក្នុងភូមិកំណើតរបស់ខ្លួន។ ចក្ខុវិស័យទៅថ្ងៃអនាគត មីក្រូហ្វ្រេនឆាយនឹងបន្តវិវត្តខ្លួនទៅជាបណ្តាញចែកចាយដ៏ឆ្លាតវៃ ដែលតភ្ជាប់រវាងផលិតកម្មក្នុងស្រុក និងទីផ្សារសកលលោក ដែលនឹងនាំមកនូវមោទនភាពជាតិ និងភាពរុងរឿងជានិច្ចនិរន្តរ៍សម្រាប់ព្រះរាជាណាចក្រកម្ពុជា។